ពិភពលោកបច្ចុប្បន្នបានផ្លាស់ប្តូរការលេងកម្សាន្តបែបបុរាណឱ្យមកស្ថិតនៅលើបណ្តាញសង្គមដែលអាចឱ្យយើងជួបជាមួយដៃគូប្រកួតមកពីគ្រប់ទិសទីជុំវិញសកលលោក។ យុវជនខ្មែរភាគច្រើនចាប់ផ្តើមងាកមកចាប់អារម្មណ៍លើការហ្វឹកហាត់បញ្ចេញសមត្ថភាពតាមរយៈកម្មវិធីទូរស័ព្ទដើម្បីពង្រឹងស្មារតីនិងការចងចាំឱ្យកាន់តែល្អប្រសើរ។ ការចំណាយពេលទំនេរជាមួយល្បែងយុទ្ធសាស្ត្រមិនត្រឹមតែផ្ដល់ភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ជាការវិនិយោគលើចំណេះដឹងនិងការគិតបែបវិទ្យាសាស្ត្រ។ សកម្មភាពនៃការរៀនសូត្រតាមរយៈការលេងហ្គេមអនឡាញបានក្លាយជាទំនោរថ្មីមួយដែលជួយឱ្យមនុស្សគ្រប់វ័យអាចចូលរួមប្រកួតប្រជែងដោយសេរីនិងគ្មានដែនកំណត់។ ល្បែងអុក គឺជាប្រភេទកីឡាខួរក្បាលដែលមានប្រវត្តិសាស្ត្រយូរលង់ណាស់មកហើយហើយត្រូវបានគេទទួលស្គាល់ថាជាស្តេចនៃល្បែងយុទ្ធសាស្ត្រទាំងអស់។ នៅក្នុងប្រទេសកម្ពុជាយើងមានអុកចត្រង្គដែលជាកេរដំណែលដូនតាដ៏មានតម្លៃនិងមានលក្ខណៈពិសេសប្លែកពីអុកអន្តរជាតិដែលពិភពលោកកំពុងនិយម។ ការយល់ដឹងពីតម្លៃនៃគ្រាប់អុកនីមួយៗជួយឱ្យអ្នកលេងចេះរៀបចំផែនការការពារនិងវាយបកទៅលើគូសត្រូវដោយប្រើប្រាស់បញ្ញាជាចម្បងបំផុត។ រាល់ការផ្លាស់ទីគ្រាប់នីមួយៗនៅលើក្តារអុកតំណាងឱ្យការសម្រេចចិត្តដ៏សំខាន់ដែលតម្រូវឱ្យមានការត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយនិងច្បាស់លាស់។ សិល្បៈនៃការលេងអុកមិនត្រឹមតែជាការចង់ឈ្នះចង់ចាញ់នោះទេ គឺ វាក៏ជាការរៀនពីការអត់ធ្មត់និងការគោរពដៃគូប្រកួតប្រជែងក្នុងស្មារតីកីឡា។ ការរៀបចំក្បួនទ័ពនៅលើក្តារអុកត្រូវការភាពហ្មត់ចត់និងការសម្លឹងមើលឱ្យឃើញនូវចន្លោះប្រហោងដែលគូប្រកួតអាចនឹងឆក់យកឱកាសចំណេញ។ មិនថាអ្នកជាអ្នកលេងកម្រិតដំបូងឬជាអ្នកជំនាញនោះទេការស្វែងយល់ពីមូលដ្ឋានគ្រឹះនៃល្បែងនេះគឺជាចំណុចចាប់ផ្តើមដែលមិនអាចខ្វះបានឡើយ។ សមរភូមិនៅលើក្តារឈើឬលើអេក្រង់កុំព្យូទ័រមានភាពស្វាហាប់ដូចគ្នាដែលទាមទារឱ្យមានការផ្ដោតអារម្មណ៍ខ្ពស់បំផុតក្នុងអំឡុងពេលនៃការប្រកួត។ ល្បែងអុកបង្រៀនឱ្យយើងចេះរៀបចំយុទ្ធសាស្ត្រទុកជាមុននិងការត្រៀមលក្ខណៈសម្រាប់ទប់ទល់នឹងរាល់ស្ថានភាពអាក្រក់ដែលនឹងអាចកើតឡើង។ ភាពទាក់ទាញនៃល្បែងអុកស្ថិតនៅលើការប្រើប្រាស់ល្បិចកលនិងការបោកបញ្ឆោតគូប្រកួតឱ្យធ្លាក់ចូលក្នុងអន្ទាក់ដែលយើងបានរៀបចំទុកជាមុន។ ចំពោះការចាប់ផ្ដើមហ្វឹកហាត់អ្នកគួរតែស្វែងរកកម្មវិធីអុកល្បីៗដែលមានការបែងចែកកម្រិតសមត្ថភាពចាប់ពីងាយស្រួលរហូតដល់កម្រិតពិបាកបំផុត។ ការកំណត់ពេលវេលាសម្រាប់ការលេងប្រចាំថ្ងៃនឹងជួយឱ្យខួរក្បាលរបស់អ្នកស៊ាំទៅនឹងការគិតបែបយុទ្ធសាស្ត្រដោយមិនបង្កឱ្យមានភាពតានតឹងហួសហេតុ។ សិស្សានុសិស្សគួរតែព្យាយាមដោះស្រាយល្បែងចំណោទអុកដែលត្រូវបានដាក់ឱ្យអនុវត្តក្នុងកម្មវិធីអនឡាញដើម្បីពង្រីកចក្ខុវិស័យនៃការមើលក្រឡាឈ្នះ។ ការតាមដានការលេងរបស់ម្ចាស់ជើងឯកលំដាប់ពិភពតាមរយៈវីដេអូបង្រៀនគឺជាវិធីសាស្ត្រដ៏រហ័សបំផុតក្នុងការបង្កើនបច្ចេកទេសផ្ទាល់ខ្លួន។ លោកអ្នកអាចសាកល្បងលេងជាមួយប្រព័ន្ធបញ្ញាសិប្បនិម្មិតដើម្បីធ្វើការតេស្តសមត្ថភាពនិងស្វែងរកកំហុសឆ្គងដែលខ្លួនឯងបានធ្វើក្នុងពេលប្រកួត។ ការវិភាគទៅលើហ្គេមដែលបានលេងរួចហើយគឺជាជំហានដ៏សំខាន់ដើម្បីយល់ដឹងថាហេតុអ្វីបានជាយើងចាញ់ឬទទួលបានជ័យជម្នះក្នុងទឹកដីគូប្រកួត។ ការចូលរួមក្នុងក្លឹបអុកតាមអ៊ីនធឺណិតផ្តល់ឱកាសឱ្យយើងបានពិភាក្សានិងផ្លាស់ប្តូរបទពិសោធន៍ល្អៗជាមួយអ្នកលេងផ្សេងទៀតដែលមានចំណូលចិត្តដូចគ្នា។ ព្យាយាមហ្វឹកហាត់ការបើកឆាកអុកឱ្យបានច្រើនទម្រង់ដើម្បីកុំឱ្យគូប្រកួតងាយនឹងទាយដឹងពីបំណងនៃការដើរគ្រាប់របស់យើងក្នុងវគ្គដំបូង។ ការប្រើប្រាស់កម្មវិធីជំនួយដែលមានមុខងារកត់ត្រារាល់ការដើរគ្រាប់នឹងជួយឱ្យអ្នកអាចត្រឡប់មកពិនិត្យមើលចំណុចខ្សោយរបស់ខ្លួនឯងឡើងវិញបាន។ ការអនុវត្តជាប្រចាំនិងមានវិន័យគឺជាគន្លឹះសោរដែលនាំឱ្យអ្នកក្លាយជាអ្នកលេងអុកដ៏ខ្លាំងពូកែម្នាក់ក្នុងចំណោមអ្នកលេងរាប់ពាន់នាក់ទៀត។ ជាដំបូងអ្នកត្រូវស្គាល់ពីតួនាទីរបស់គ្រាប់នីមួយៗដូចជាស្តេចដែលត្រូវការពារនិងមេទ័ពដែលមានអំណាចខ្លាំងជាងគេបំផុតនៅលើក្តារប្រកួត។ របៀបនៃការលេងគឺត្រូវចាប់ផ្តើមដោយការរំកិលគ្រាប់កូនទ័ពនៅជួរមុខដើម្បីបើកផ្លូវឱ្យគ្រាប់ធំៗអាចចេញមកកាន់កាប់ទីតាំងយុទ្ធសាស្ត្រនៅកណ្តាល។ អ្នកត្រូវចងចាំថាការការពារស្តេច គឺជាគោលដៅចម្បងបំផុតហើយប្រសិនបើស្តេចត្រូវបានគេព័ទ្ធជាប់ដោយគ្មានផ្លូវចេញនោះហ្គេមនឹងត្រូវបញ្ចប់ភ្លាម។ ការប្រើប្រាស់គ្រាប់សេះ ដើម្បីលោតរំលងគ្រាប់ដទៃគឺជាល្បិចមួយដ៏ឈ្លាសវៃក្នុងការវាយឆ្មក់យកគ្រាប់សំខាន់ៗរបស់ដៃគូប្រកួតដោយមិនដឹងខ្លួន។ ការដើរគ្រាប់គោល ត្រូវតែធ្វើឡើងដោយប្រុងប្រយ័ត្នបំផុតព្រោះវាអាចដើរបានតែតាមខ្សែបន្ទាត់អង្កត់ទ្រូងដែលគ្មានអ្វីរារាំង។ នៅពេលដែលអ្នកអាចដេញតាមចាប់ស្តេចគូប្រកួតបានអ្នកត្រូវប្រកាសអាសន្ន ដើម្បីឱ្យគេដឹងខ្លួននិងរកផ្លូវដើម្បីរំកិលស្តេចចេញពីតំបន់គ្រោះថ្នាក់។ ការប្តូរគ្រាប់ដែលមានតម្លៃស្មើគ្នាគឺជាយុទ្ធសាស្ត្រសម្រួលក្តារអុកនៅពេលដែលអ្នកមានអារម្មណ៍ថាខ្លួនឯងកំពុងស្ថិតក្នុងស្ថានភាពចាញ់ប្រៀប។ អ្នកលេងត្រូវតែចេះរៀបចំខ្សែការពារឱ្យបានរឹងមាំនៅជុំវិញស្តេច ដើម្បីបង្ការការវាយលុកភ្លាមៗពីសំណាក់គ្រាប់មេទ័ពរបស់សត្រូវ។ ការដាក់គំនាបទៅលើចំណុចខ្សោយរបស់គូប្រកួតតម្រូវឱ្យមានការសហការគ្នារវាងគ្រាប់ទាំងអស់ដែលនៅសេសសល់នៅលើផ្ទៃក្តារប្រកួតទាំងមូល។ ប្រសិនបើអ្នកអាចនាំកូនទ័ពទៅដល់ជួរចុងក្រោយនៃទឹកដីសត្រូវអ្នកនឹងមានសិទ្ធិប្តូរវាទៅជាគ្រាប់អ្វីក៏បានដែលអ្នកចង់បានតាមតម្រូវការ។ យុទ្ធសាស្ត្រនៃការលះបង់គ្រាប់តូច ដើម្បីដោះដូរយកជ័យជម្នះធំគឺជាមេរៀនដ៏មានតម្លៃដែលអ្នកលេងគ្រប់រូបត្រូវតែរៀនសូត្រនិងអនុវត្តឱ្យបាន។ ការគ្រប់គ្រងពេលវេលាដែលបានកំណត់ក្នុងកម្មវិធីអនឡាញគឺជាកត្តាសម្រេចថាតើអ្នកអាចគិតបានលឿននិងត្រឹមត្រូវកម្រិតណាក្រោមសម្ពាធខ្លាំង។ នៅពេលដែលសល់គ្រាប់តិចតួចលើក្តារការដើរនីមួយៗកាន់តែមានតម្លៃទ្វេដងព្រោះកំហុសតែបន្តិចបន្តួចអាចធ្វើឱ្យបាត់បង់ឱកាសឈ្នះទាំងស្រុង។ ការបញ្ចប់ហ្គេមដោយការឡោមព័ទ្ធស្តេចឱ្យទាល់ច្រកគឺជាសិល្បៈនៃការបញ្ចប់ដ៏ស្រស់ស្អាតបំផុតដែលបង្ហាញពីសមត្ថភាពពិតប្រាកដរបស់អ្នកលេង។ ជ័យជម្នះដែលទទួលបានមកពីការរៀបចំផែនការយ៉ាងល្អិតល្អន់នឹងផ្ដល់នូវមោទនភាពនិងភាពជឿជាក់លើខ្លួនឯងក្នុងការប្រកួតប្រជែងវគ្គបន្តទៀត។ ការលេងអុកជួយជម្រុញឱ្យខួរក្បាលបញ្ចេញនូវគំនិតច្នៃប្រឌិតក្នុងការដោះស្រាយបញ្ហាស្មុគស្មាញដែលយើងតែងតែជួបប្រទះក្នុងជីវិតរស់នៅ។ វាបង្កើនសមត្ថភាពនៃការផ្ដោតអារម្មណ៍បានយូរអង្វែងដែលជាចំណុចសំខាន់សម្រាប់សិស្សានុសិស្សក្នុងការសិក្សាមុខវិជ្ជាវិទ្យាសាស្ត្រពិត។ ការលេងអុកតាមអ៊ីនធឺណិតគឺជាការហាត់ប្រាណខួរក្បាលដែលជួយពន្យារការចុះខ្សោយនៃកោសិកាប្រសាទនិងការពារជំងឺភ្លេចភ្លាំងពេលចាស់ជរា។ អ្នកនឹងរៀនចេះគ្រប់គ្រងអារម្មណ៍មិនឱ្យភ័យស្លន់ស្លោនៅពេលជួបបញ្ហាប្រឈមធំៗឬនៅពេលដែលស្ថិតក្នុងស្ថានភាពដែលជិតនឹងបរាជ័យ។ ការចេះវិភាគសាច់រឿងទុកជាមុនពីរបីជំហានជួយឱ្យយើងក្លាយជាមនុស្សដែលមានចក្ខុវិស័យវែងឆ្ងាយនិងមិនសូវប្រព្រឹត្តកំហុសដោយអចេតនា។ ល្បែងយុទ្ធសាស្ត្រជួយបណ្ដុះស្មារតីទទួលខុសត្រូវរាល់ទង្វើដែលយើងបានធ្វើព្រោះរាល់ការដើរខុសតែងតែនាំមកនូវផលវិបាកក្នុងពេលបន្តិចទៀត។ ការប្រកួតប្រជែងជាលក្ខណៈអន្តរជាតិជួយឱ្យយើងមានភាពក្លាហាននិងហ៊ានបញ្ចេញសមត្ថភាពពិតរបស់ខ្លួននៅចំពោះមុខមនុស្សរាប់លាននាក់។ វាគឺជាឧបករណ៍អប់រំដ៏មានប្រសិទ្ធភាពបំផុតសម្រាប់កុមារតូចៗក្នុងការរៀនសូត្រពីវិន័យនិងការគោរពពេលវេលាឱ្យបានហ្មត់ចត់បំផុតជាទីបំផុត។ ការអភិវឌ្ឍបញ្ញាតាមរយៈល្បែងនេះជួយឱ្យយុវជនមានការសម្រេចចិត្តបានត្រឹមត្រូវនិងរហ័សរហួនក្នុងកិច្ចការងាររដ្ឋបាលឬការគ្រប់គ្រងផ្សេងៗ។ ការលេងអុកគឺជាការកម្សាន្តដែលពោរពេញទៅដោយចំណេះដឹងនិងការអភិវឌ្ឍខ្លួនឯងឱ្យក្លាយជាមនុស្សដែលមានសមត្ថភាពខ្ពស់។ ក្រៅពីល្បែងអុកនៅមានល្បែងយុទ្ធសាស្ត្រជាច្រើនទៀតដែលតម្រូវឱ្យអ្នកលេងប្រើប្រាស់ខួរក្បាលក្នុងការរៀបចំផែនការយកឈ្នះតាមបែបបច្ចេកវិទ្យា។ ហ្គេមយុទ្ធសាស្ត្រតាមពេលវេលាជាក់ស្តែងជួយឱ្យយើងចេះបែងចែកធនធានដែលមានកំណត់ឱ្យចំគោលដៅដើម្បីទទួលបានផលចំណេញខ្ពស់បំផុតក្នុងហ្គេម។ ការកសាងអាណាចក្រឬការដឹកនាំកងទ័ពក្នុងពិភពនិម្មិតផ្តល់នូវបទពិសោធន៍នៃការគ្រប់គ្រងនិងការដោះស្រាយវិបត្តិដែលមានភាពស្មុគស្មាញខ្លាំង។ អ្នកលេងត្រូវសិក្សាពីចំណុចខ្លាំងនិងចំណុចខ្សោយនៃតួអង្គនីមួយៗដើម្បីយកមកដាក់បញ្ចូលគ្នាក្នុងការបង្កើតជាក្រុមដែលរឹងមាំនិងពិបាកនឹងបង្ក្រាប។ ការប្រើប្រាស់យុទ្ធសាស្ត្របត់បែនតាមកាលៈទេសៈគឺជាគន្លឹះដែលនាំឱ្យទទួលបានជោគជ័យក្នុងរាល់ល្បែងកម្សាន្តតាមប្រព័ន្ធអ៊ីនធឺណិតទំនើបៗ។ រាល់ការសម្រេចចិត្តបញ្ជាទ័ពឱ្យវាយលុកឬការពារតម្រូវឱ្យមានការពិភាក្សានិងការសហការគ្នាជាក្រុមយ៉ាងជិតស្និទ្ធបំផុតក្នុងពេលលេងក្នុងពេលតែមួយ។ ល្បែងយុទ្ធសាស្ត្រកាតក៏ជាជម្រើសដ៏ពេញនិយមដែលតម្រូវឱ្យអ្នកលេងចេះគណនាប្រូបាប៊ីលីតេនិងការទស្សន៍ទាយពីសន្លឹកបៀដែលគូប្រកួតមានក្នុងដៃ។ ការលេងហ្គេមទាំងនេះជួយពង្រីកចំណេះដឹងផ្នែកបច្ចេកវិទ្យានិងការប្រើប្រាស់ភាសាបរទេសតាមរយៈការប្រស្រ័យទាក់ទងជាមួយមិត្តភក្តិអន្តរជាតិ។ ភាពសម្បូរបែបនៃល្បែងយុទ្ធសាស្ត្របានធ្វើឱ្យវិស័យកីឡាអេឡិចត្រូនិកកាន់តែមានការរីកចម្រើននិងត្រូវបានទទួលស្គាល់ជាផ្លូវការនៅក្នុងសង្គមខ្មែរ។ ការចំណាយពេលលេងក្នុងកម្រិតសមល្មមនឹងជួយកាត់បន្ថយភាពតានតឹងពីការសិក្សានិងការងារដោយមិនប៉ះពាល់ដល់សុខភាពផ្លូវកាយនិងផ្លូវចិត្ត។ ការរួមបញ្ចូលគ្នារវាងការលេងអុកនិងល្បែងយុទ្ធសាស្ត្រតាមអ៊ីនធឺណិតគឺជាការរួមបញ្ចូលគ្នានៃចំណេះដឹងបែបបុរាណនិងបច្ចេកវិទ្យាឌីជីថលថ្មី។ យើងអាចមើលឃើញថារាល់យុទ្ធសាស្ត្រដែលប្រើក្នុងក្តារអុកក៏អាចយកមកអនុវត្តបានយ៉ាងមានប្រសិទ្ធភាពក្នុងហ្គេមយុទ្ធសាស្ត្រសម័យទំនើបផងដែរ។ ការអនុវត្តជាប្រចាំនូវល្បែងទាំងពីរប្រភេទនេះនឹងជួយឱ្យអ្នកមានការយល់ដឹងកាន់តែស៊ីជម្រៅអំពីសិល្បៈនៃការដឹកនាំនិងការរៀបចំផែនការវែង។ យុវជនគួរតែចេះទាញយកផលប្រយោជន៍ពីការប្រើប្រាស់អ៊ីនធឺណិតដើម្បីពង្រឹងសមត្ថភាពខួរក្បាលតាមរយៈការលេងល្បែងដែលមានប្រយោជន៍ទាំងនេះ។ ការប្រើប្រាស់កម្មវិធីទូរស័ព្ទដើម្បីរៀនអុកនិងហ្គេមយុទ្ធសាស្ត្រគឺជាការដើរឱ្យទាន់សម័យកាលនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទីបួនដែលកំពុងឈានមកដល់។ មិនថាអ្នកជ្រើសរើសលេងប្រភេទណានោះទេគោលបំណងធំបំផុតគឺការរៀនសូត្រពីរបៀបគិតឱ្យបានហ្មត់ចត់និងមានលក្ខណៈជាប្រព័ន្ធគ្រប់គ្រងខ្ពស់។ ការអនុវត្តល្បែងយុទ្ធសាស្ត្រតាមអ៊ីនធឺណិតបានក្លាយជាស្ពានតភ្ជាប់រវាងការកម្សាន្តនិងការអប់រំដែលមនុស្សគ្រប់រូបមិនគួរមើលរំលងឡើយ។ ភាពជោគជ័យនៅក្នុងហ្គេមនឹងក្លាយជាកម្លាំងចិត្តជម្រុញឱ្យយើងចង់រៀនសូត្រនូវអ្វីដែលថ្មីៗនិងមានភាពប្រឈមខ្លាំងជាងមុនក្នុងជីវិតពិត។ ការបន្តហ្វឹកហាត់ដោយមិនបោះបង់នឹងនាំឱ្យអ្នកក្លាយជាអ្នកមានយុទ្ធសាស្ត្រដ៏ពូកែម្នាក់ដែលអាចគ្រប់គ្រងស្ថានការណ៍បានគ្រប់ពេលវេលាទាំងអស់។ ជាចុងក្រោយការប្រើប្រាស់ពេលវេលាជាមួយល្បែងអុកឬយុទ្ធសាស្ត្រតាមអនឡាញគឺជាជម្រើសដ៏ឆ្លាតវៃសម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅក្នុងសម័យនេះ។ ការហ្វឹកហាត់ឱ្យបានខ្ជាប់ខ្ជួននឹងជួយឱ្យអ្នកក្លាយជាបុគ្គលដែលមានសមត្ថភាពខ្ពស់ក្នុងការដោះស្រាយរាល់បញ្ហានានាក្នុងសង្គមដោយភាពជឿជាក់។ សង្ឃឹមថាអ្នកនឹងទទួលបាននូវចំណេះដឹងនិងភាពរីករាយពីការអនុវត្តល្បែងយុទ្ធសាស្ត្រដ៏មានតម្លៃទាំងនេះដើម្បីអនាគតដ៏ភ្លឺស្វាងសម្រាប់ខ្លួនឯង។ ការខិតខំប្រឹងប្រែងរៀនសូត្រតាមរយៈការលេងនឹងផ្តល់ផ្លែផ្កាជាទីគាប់ចិត្តប្រសិនបើអ្នកដឹងពីរបៀបបែងចែកពេលវេលាឱ្យបានត្រឹមត្រូវនិងល្អបំផុត។